ជាទូទៅ សម្រាប់ប្រជាជនខ្មែរ ទឹកឃ្មុំត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំ និងផ្តល់រសជាតិឆ្ងាញ់ប្លែកក្នុងការចម្អិនម្ហូបខ្មែរ ជាពិសេសសម្រាប់មុខម្ហូបអាំងនានា។ រសជាតិផ្អែមឈ្ងុយនិងក្លិនរបស់ទឹកឃ្មុំ ជួយបង្កើនឱជារសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់មុខម្ហូបនានា។ មុខម្ហូបខ្មែរល្បីៗមួយចំនួនប្រើប្រាស់ទឹកឃ្មុំជាគ្រឿងផ្សំក្នុងការដុតឬអាំងដូចជា មាន់ឬទាអាំងទឹកឃ្មុំ មាន់ដុតទឹកឃ្មុំ សាច់ជ្រូកអាំងទឹកឃ្មុំ អន្ទង់អាំងទឹកឃ្មុំ គោដុតទឹកឃ្មុំ និងពពែដុតទឹកឃ្មុំ។ មាន់ឬទាអាំងទឹកឃ្មុំ ជាមុខម្ហូបពេញនិយមមួយ ព្រោះវាមានតម្លៃសមរម្យនិងមានរសជាតិផ្អែមប្រៃឆ្ងាញ់។ មុននឹងយកទៅអាំង មាន់ឬទាត្រូវបានប្រឡាក់ជាមួយគ្រឿងផ្សំជាច្រើនមុខ រួមទាំងទឹកឃ្មុំផងដែរ។ ចំពោះទឹកឃ្មុំជួយឱ្យសាច់មានពណ៌ក្រហមស្អាត និងមានក្លិនឈ្ងុយឆ្ងាញ់នៅពេលអាំងឆ្អិន។ ជាតិស្ករក្នុងទឹកឃ្មុំក៏ជួយឱ្យសាច់ខាងក្រៅរបស់ទាឡើងស្រួយរលោងកាន់ តែមានរស់ជាតិឆ្ងាញ់។ គ្រឿងផ្សំសម្រាប់លាយជាមួយទឹកឃ្មុំក្នុងការធ្វើជាទឹកប្រឡាក់សាច់រួមមាន គល់ជីវ៉ាន់ស៊ុយ ខ្ទឹម ម្រេចគ្រាប់ ម្សៅខ្ញី អំបិល ទឺកស៊ីអ៉ីវ ប្រេងខ្យង ទឹកឃ្មុំ ស្ករត្នោត និងទឹកស៊ីអ៉ីវខាប់។ យកគល់ជីវ៉ាន់ស៊ុយ ម្រេចគ្រាប់ ម្សៅខ្ញី និងអំបិលមកបុកជាមួយគ្នា រួចហើយបន្ថែមទឹកឃ្មុំ។ គេត្រូវយកទឹកប្រឡាក់នោះទៅប្រឡាក់ជាមួយសាច់ទាឱ្យសព្វសាច់ រួចទុករយៈពេល៥នាទីសឹមយកទៅអាំងបន្ត។ អំឡុងពេលអាំងសាច់មាន់ឬទា យើងត្រូវយកទឹកប្រឡាក់មកលាបពីលើសាច់បន្ថែម ដើម្បីសាច់កាន់តែមានរស់ជាតិឆ្ងាញ់។ ពេលបរិភោគនៅរាងក្ដៅៗជាមួយទឹកត្រីកោះកុង ឬទឹកគ្រឿងផ្អែម ធ្វើឱ្យសាច់កាន់តែមានរសជាតិ។ មាន់ឬទាអាំងភាគច្រើន ធ្វើឡើងដើម្បីបរិភោគក្នុងការជួបជុំគ្រួសារ ឬក្នុងកម្មវិធីណាមួយ ហើយនិងក្នុងរដូវកាលបុណ្យជាតិនានា។ ជាពិសេស ក្នុងអាហារដ្ឋានឃើញមានលក់មាន់ឬទាអាំងជាច្រើននិងពេញនិយមសម្រាប់ការជួបជុំក្រុមការងារផងដែរ។